ពិធីលៀងអារក្ស គឺជាសិល្បៈជំនឿបែបអរូបិយដ៏ចំណាស់បំផុតមួយរបស់បុព្វបុរសខ្មែរ។ បទចម្រៀងក្នុងពិធីនេះ មិនមែនច្រៀងដើម្បីកម្សាន្តភ្នែកច្រមុះឡើយ ប៉ុន្តែច្រៀងដើម្បីទំនាក់ទំនងជាមួយវិញ្ញាណ។ គេជឿថាបទភ្លេង និងទំនុកច្រៀងមានមហិទ្ធិឫទ្ធិអាចដាស់អារក្សអ្នកតាឱ្យមកជួយមនុស្សលោកបាន។ ពិធីសូត្រដេញឧបទ្រពចង្រៃ ច្រើនធ្វើឡើងនៅពេលគ្រួសារមានគ្រោះភ័យ ឬមានអ្នកជំងឺឈឺធ្ងន់។ សំនៀងចម្រៀងអារក្ស មានលក្ខណៈគ្រលួច។ ឧបករណ៍ភ្លេងដែលអមជាមួយបទចម្រៀង រួមមានកញ្ឆែ ស្គរអារក្ស និងប៉ីអរ។ ការច្រៀងបន់ស្រន់ គឺជាការបង្ហាញនូវកតញ្ញូតាចំពោះម្ចាស់ទឹកម្ចាស់ដីដែលថែរក្សាយើង។ ក្នុងជំនឿខ្មែរ អារក្សគឺជាវិញ្ញាណដែលត្រួតត្រាលើសុខទុក្ខរបស់សមាជិកក្នុងគ្រួសារ ឬត្រកូល។ បទចម្រៀងក្នុងពិធីបញ្ជាន់រូប ជួយឱ្យគ្រូបារមីមានអារម្មណ៍ពុះកញ្ជ្រោល និងចូលសណ្ឋិត។ ទំនុកច្រៀងភាគច្រើនរៀបរាប់ពីការសុំខមាទោសចំពោះការធ្វើខុសឆ្គងដោយអចេតនា។ ការដេញឧបទ្រពចង្រៃ តម្រូវឱ្យមានការច្រៀង។ សំឡេងស្គរអារក្សបន្លឺឡើង ជាសញ្ញាប្រាប់ដល់វិញ្ញាណឱ្យត្រៀមខ្លួនមកទទួលដង្វាយ។ គ្រូចម្រៀងអារក្ស ត្រូវតែជាអ្នកដែលមានសីលធម៌ និងការគោរពវិន័យតឹងរ៉ឹង។ ការច្រៀងលួងលោមអ្នកតា ជួយឱ្យអ្នកជំងឺមានកម្លាំងចិត្ត និងស្មារតីរឹងមាំឡើងវិញ។ ក្នុងពិធីនេះ គេប្រើផ្កាស្លាសម្រាប់បាចសាចតាមចង្វាក់ភ្លេង ដើម្បីប្រសិទ្ធពរ។ បទចម្រៀងនីមួយៗមានគ្រូ ថែរក្សា ដែលតម្រូវឱ្យអ្នកច្រៀងរៀបចំពិធីសំពះគ្រូជាមុន។ អត្ថន័យនៃបទចម្រៀងអារក្ស បង្កប់នូវទស្សនវិជ្ជាអប់រំឱ្យមនុស្សរស់នៅដោយសុចរិត។ គេជឿថាបើច្រៀងខុសក្បួនខ្នាត អារក្សនឹងខឹងសម្បារ ហើយធ្វើឱ្យអ្នកជំងឺកាន់តែធ្ងន់។ ពិធីសែនព្រេនបន់ស្រន់ គឺជាការផ្សះផ្សារវាងមនុស្ស និងធម្មជាតិដែលមើលមិនឃើញ។ សំនៀង "ហៃអើ... អើយ" បង្កប់នូវភាពអង្វរករ និងការគោរពយ៉ាងជ្រាលជ្រៅ។ បទចម្រៀងខ្លះរៀបរាប់ពីប្រវត្តិដ៏អស្ចារ្យរបស់អ្នកតាប្រចាំតំបន់។ ពិធីនេះជួយឱ្យអ្នកភូមិមានសាមគ្គីភាព និងចេះជួយគ្នាក្នុងគ្រាអាសន្ន។ សំឡេងកញ្ឆែដែលអង្រួនតាមចង្វាក់ភ្លេង ជួយបណ្ដេញភាពស៊យចង្រៃចេញពីផ្ទះ។ បទចម្រៀងក្នុងពិធីនេះ ត្រូវបានថែរក្សាតាមរយៈការបង្រៀនតៗគ្នាដោយផ្ទាល់មាត់។ គ្រូបញ្ជាន់រូបរាំតាមចង្វាក់ភ្លេង ដើម្បីបង្ហាញពីការទទួលយកនូវដង្វាយពីម្ចាស់ពិធី។ ការច្រៀងរៀបរាប់ពីគ្រឿងសក្ការៈ មានដូចជាបាយសី និងស្លាធម៌ ជាការផ្តល់កិត្តិយសដល់ អារក្ស អ្នកតា ឬអាទិទេព។ បទចម្រៀងខ្លះមានអត្ថន័យដេញព្រាយបិសាចដែលមកយាយីជីវិតមនុស្ស។ ក្នុងបរិយាកាសពិធី ផ្សែងធូប និងសំឡេងចម្រៀងបង្កើតបានជាកម្លាំងទាក់ទាញភាពសក្ដិសិទ្ធិ។ គេជឿថាអ្នកតាចូលចិត្តស្ដាប់ការច្រៀងរៀបរាប់ពីគុណសម្បត្តិរបស់លោក។ ការសូត្រមន្តលាយជាមួយបទចម្រៀង គឺជាមន្តអាគមការពារសន្តិសុខគ្រួសារ។ ពិធីលៀងអារក្សបង្ហាញពីអត្តសញ្ញាណវប្បធម៌ខ្មែរតាំងពីសម័យមុនព្រហ្មញ្ញសាសនា។ បទចម្រៀងទាំងនេះជួយកាត់បន្ថយភាពតានតឹងផ្លូវចិត្តរបស់អ្នកដែលកំពុងមានទុក្ខ។ ការបន់ស្រន់សុំសេចក្ដីសុខ គឺជាសេចក្ដីប្រាថ្នាធំធេងនៃពិធីសែនព្រេន។ សំឡេងប៉ីអរឱ្យសូរគ្រលួចដែលធ្វើឱ្យព្រលឹងមនុស្សហោះហើរទៅរកឋានវិញ្ញាណ។ ការបញ្ចប់ពិធីដោយបទចម្រៀងប្រសិទ្ធពរ គឺជាការផ្ដល់សង្ឃឹមថ្មីដល់ម្ចាស់ផ្ទះ។ បទចម្រៀងដែលប្រើក្នុងពិធីមានដូចជា បទអញ្ជើញគ្រូ ជាបទដំបូងដែលត្រូវច្រៀងដើម្បីសុំសិទ្ធិបើកពិធី។ អត្ថន័យនៃបទអញ្ជើញគ្រូ គឺការផ្ដល់តម្លៃដល់អ្នកដែលបានបង្រៀនចំណេះដឹងមកយើង។ ប្រយោគក្នុងបទនេះរៀបរាប់ពីការសំពះគ្រូ ៥ ប្រការ ដើម្បីសុំសេចក្ដីសុខ។ បទអញ្ជើញអ្នកតា ប្រើសម្រាប់ហៅបារមីឱ្យមកទទួលគ្រឿងសែន។ ក្នុងបទនេះ អ្នកច្រៀងរៀបរាប់ឈ្មោះអ្នកតាធំៗដូចជា អ្នកតាឃ្លាំងមឿង ជាដើម។ អត្ថន័យគឺបង្ហាញពីការដឹងគុណចំពោះអ្នកដែលតាមថែរក្សាទឹកដីភូមិករ។ បទលោមអារក្ស ជាបទដែលប្រើសម្រាប់លួងលោមចិត្តវិញ្ញាណឱ្យស្ងប់។ ប្រយោគក្នុងបទនេះមានភាពទន់ភ្លន់ ដូចជាការលួងលោមម្ដាយ ឬឪពុក។ អត្ថន័យគឺសុំឱ្យអារក្សមេត្តាអត់ទោសដល់កូនចៅដែលបានធ្វើខុស។ បទជម្រះគ្រោះ ច្រៀងអមជាមួយការសូត្រមន្តបាចទឹកមន្ត។ បទនេះមានន័យថា សូមគ្រោះចង្រៃចាកចេញទៅ ទុកតែសិរីសួស្ដីនៅទីនេះ។ ការប្រើប្រយោគសង្កត់ធ្ងន់លើពាក្យ ចង្រៃឱ្យទៅ សិរីឱ្យមក ជាគោលដៅធំ។ បទសំពោង ប្រើនៅពេលអារក្សចូលសណ្ឋិតក្នុងរូបបញ្ជាន់។ ចង្វាក់ភ្លេង និងទំនុកច្រៀងក្នុងបទនេះមានភាពរំភើប និងខ្លាំងក្លា។ អត្ថន័យគឺការអបអរសាទរចំពោះវត្តមានរបស់វិញ្ញាណដ៏មានមហិទ្ធិឫទ្ធិ។ បទផឹកស្រា ច្រៀងនៅពេលគ្រូបញ្ជាន់រូបទទួលគ្រឿងស្រវឹងជាដង្វាយ។ បទនេះបង្ហាញពីភាពសប្បាយរីករាយ និងការពេញចិត្តរបស់បារមី។ អត្ថន័យគឺការយល់ព្រមតាមការបន់ស្រន់របស់ម្ចាស់ពិធី។ បទអញ្ជើញដូនតា ប្រើដើម្បីហៅព្រលឹងសាច់ញាតិដែលចែកឋានទៅឱ្យមកជួយ។ បទនេះបង្ហាញពីទំនាក់ទំនងមិនចេះដាច់រវាងមនុស្សរស់ និងអ្នកស្លាប់។ អត្ថន័យគឺការរក្សាវប្បធម៌កតញ្ញូចំពោះបុព្វបុរសគ្រួសារ។ បទនាងមេឆ្មា ជួនកាលប្រើក្នុងពិធីបន់ស្រន់សុំទឹកភ្លៀងពីអ្នកតា។ ទំនុកច្រៀងរៀបរាប់ពីការសុំទឹកភ្លៀងដើម្បីធ្វើស្រែចម្ការ។ អត្ថន័យគឺការពឹងផ្អែកលើធម្មជាតិ និងបារមីដើម្បីជីវភាពរស់នៅ។ បទកន្ទ្រឹមអារក្ស ប្រើសម្រាប់រាំកម្សាន្តបញ្ចប់ភាពតានតឹងក្នុងពិធី។ បទនេះមានអត្ថន័យរីករាយ និងបង្កើតភាពស្និទ្ធស្នាលរវាងមនុស្ស និងអាទិទេព។ ប្រយោគក្នុងបទនេះច្រើនរៀបរាប់ពីភាពស្រស់បំព្រងនៃភូមិករ។ បទសុំពរ ជាបទបិទកិច្ច ដើម្បីសុំឱ្យអ្នកជំងឺជាសះស្បើយ។ អត្ថន័យគឺការសង្ឃឹមលើពរជ័យពីអារក្សដែលនឹងតាមថែរក្សាជានិច្ច។ បទបាយសី រៀបរាប់ពីការរៀបចំគ្រឿងសក្ការៈឱ្យបានខ្ពង់ខ្ពស់។ បទនេះបង្ហាញពីភាពផ្ចិតផ្ចង់នៃសិល្បៈរៀបចំបាយសីថ្នាក់របស់ខ្មែរ។ បទចាកចេញ ប្រើសម្រាប់អញ្ជើញបារមីឱ្យត្រឡប់ទៅឋានដើមវិញ។ ទំនុកច្រៀងមានន័យថា សូមយាងទៅវិញដោយសុខសាន្ត និងជួយតាមរក្សាកូនចៅ។ បទព្រះភូមិ បន់ស្រន់ដល់ទេវតាថែរក្សាផ្ទះសម្បែង។ អត្ថន័យគឺការចង់បានសន្តិសុខក្នុងគ្រួសារ និងការជៀសផុតពីចោរប្លន់។ បទចម្រៀងទាំងនេះ គឺជាឃ្លាំងផ្ទុកនូវពាក្យពេចន៍ខ្មែរបុរាណដែលកម្របានឮ។ ការប្រើប្រយោគក្នុងបទចម្រៀងអារក្ស ច្រើនមានជើងកាព្យពីរោះរណ្ដំ។ អត្ថន័យនៃពិធីនេះ ជួយបង្កើនជំនឿចិត្តឱ្យមនុស្សហ៊ានតស៊ូជាមួយជំងឺ។ បទចម្រៀងសូត្រដេញចង្រៃ គឺជាផ្នែកមួយនៃការព្យាបាលតាមបែបជំនឿចិត្តសាស្ត្រ។ ការបង្ហាញអត្ថន័យក្នុងបទនីមួយៗ ជួយឱ្យយុវជនយល់ពីឫសគល់នៃជាតិសាសន៍ខ្លួន។ ក្នុងពិធីបញ្ជាន់រូប ទំនុកច្រៀងជួយឱ្យគ្រូអាចទស្សន៍ទាយជោគជតារាសីបាន។ សេចក្ដីបន់ស្រន់តាមរយៈបទចម្រៀង តែងតែមានការសន្យាថានឹងធ្វើអំពើល្អ។ បទចម្រៀងទាំងនេះ គឺជាការតភ្ជាប់រវាងពិភពរូបិយ និងពិភពអរូបិយ។ ការលើកឧទាហរណ៍ពីបទ លោមអារក្ស បង្ហាញថាខ្មែរជាជាតិសាសន៍ទន់ភ្លន់។ អត្ថន័យនៃបទ ជម្រះគ្រោះ បង្រៀនឱ្យមនុស្សចេះលះបង់ភាពអវិជ្ជមានចេញពីខ្លួន។ សិល្បៈនេះជួយរក្សាឧបករណ៍ភ្លេងកម្រៗ កុំឱ្យបាត់បង់ពីសង្គមខ្មែរ។ ការស្ដាប់បទចម្រៀងទាំងនេះ ធ្វើឱ្យយើងមានអារម្មណ៍ថាមានបង្អែកផ្លូវចិត្តរឹងមាំ។ ប្រយោគក្នុងបទចម្រៀងអារក្ស តែងតែបញ្ចប់ដោយពាក្យជូនពរសព្វសាធុការ។ ការអភិរក្សបទចម្រៀងទាំងនេះ គឺជាការរក្សាការពារព្រលឹងវប្បធម៌ជាតិ។ រាល់ពិធីសែនព្រេន សុទ្ធតែបង្កប់នូវការគោរពធម្មជាតិ ដូចជាភ្នំ និងទន្លេ។ អត្ថន័យនៃបទ នាងមេឆ្មា បង្ហាញពីការយល់ដឹងអំពីវដ្តនៃធម្មជាតិ។ គ្រូចម្រៀងមានតួនាទីជាអ្នកបញ្ជូនសារពីមនុស្សទៅកាន់អាទិទេព។ ការលើកយកឧទាហរណ៍បទ អញ្ជើញដូនតា បានរំលឹកយើងកុំឱ្យភ្លេចប្រភពកំណើត។ បទចម្រៀងទាំងនេះគឺជាភស្តុតាងនៃភាពរុងរឿងនៃអរិយធម៌ខ្មែរ។ ក្នុងពិធីនីមួយៗ សំឡេងចម្រៀង និងភ្លេងបង្កើតបានជាថាមពលព្យាបាលដ៏អស្ចារ្យ។ ការយល់ដឹងពីអត្ថន័យក្នុងបទទាំងនេះ ជួយឱ្យយើងលះបង់ភាពអាត្មានិយម។ បទចម្រៀងអារក្ស គឺជាសិល្បៈដែលផ្សារភ្ជាប់នឹងជីវិតកសិករខ្មែរយ៉ាងស្អិតរមួត។ ការសូត្រដេញចង្រៃ គឺជាការសម្អាតបរិយាកាសក្នុងផ្ទះឱ្យស្រស់ថ្លាឡើងវិញ។ ប្រយោគក្នុងបទចម្រៀងទាំងនេះ ច្រើនរៀបរាប់ពីច្បាប់ធម្មជាតិ និងកម្មផល។ សិល្បៈនេះបង្រៀនឱ្យមនុស្សចេះខ្លាចក្រែងអំពើអាក្រក់ និងបាបកម្ម។ ការបង្ហាញពីអត្ថន័យនៃបទ សំពោង ជួយឱ្យយើងឃើញពីភាពអស្ចារ្យនៃសមាធិចិត្ត។ បទចម្រៀងទាំងនេះ គឺជាមរតកដែលមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សជាតិ។ ការសិក្សាពីបទទាំងនេះ ជួយឱ្យយើងស្គាល់ពីចិត្តសាស្ត្ររបស់អ្នកភូមិខ្មែរ។ រាល់ពាក្យពេចន៍ក្នុងបទចម្រៀង សុទ្ធតែមានការជ្រើសរើសយ៉ាងសម្រិតសម្រាំង។ ការសែនព្រេនបន់ស្រន់ មិនមែនជាការងប់ងល់ឡើយ ប៉ុន្តែគឺជាការគោរពសក្ការៈ។ បទចម្រៀងអារក្ស ផ្ដល់នូវភាពសុខដុមរមនាដល់សហគមន៍ទាំងមូល។ ការលើកឧទាហរណ៍ពីបទចម្រៀងទាំងនេះ គឺជាការផ្តល់តម្លៃដល់សិល្បករបុរាណ។ អត្ថន័យនៃ សេចក្ដីសុខ ក្នុងជំនឿខ្មែរ គឺភាពគ្មានជំងឺ និងគ្មានសត្រូវ។ បទចម្រៀងក្នុងពិធីទាំងនេះ នឹងនៅតែរស់រវើកដរាបណាកូនខ្មែរនៅតែឱ្យតម្លៃ។ ការបន្តវេនច្រៀងបទទាំងនេះ គឺជាការបង្ហាញពីភាពរឹងមាំនៃវប្បធម៌ខ្មែរ។ សរុបមក បទចម្រៀងក្នុងពិធីអារក្ស គឺជាមធ្យោបាយដ៏ពិសិដ្ឋសម្រាប់ការពារ និងព្យាបាលព្រលឹងខ្មែរឱ្យមានសេចក្ដីសុខ។